សិល្បៈនៃការតម្បាញសូត្រនៅកម្ពុជាមានប្រវត្តិសាស្ត្រជាងមួយពាន់ឆ្នាំ ដែលភ្ជាប់យ៉ាងជិតស្និទ្ធទៅនឹង ចក្រភពខ្មែរ ដ៏អស្ចារ្យដែលរីកចម្រើនពីសតវត្សរ៍ទី៩ ដល់សតវត្សរ៍ទី១៥។ សូត្រខ្មែរល្បីល្បាញដោយសារគុណភាពខ្ពស់ និងភាពប៉ិនប្រសប់ក្នុងការផលិត វាមិនត្រឹមតែមានសោភ័ណភាពស្រស់ស្អាតប៉ុណ្ណោះទេ ថែមទាំងមានអត្ថន័យជ្រាលជ្រៅផងដែរ គេនិយមប្រើក្នុងពិធីសាសនា ពិធីបុណ្យរាជវង្ស ហើយក៏ជានិមិត្តរូបបង្ហាញពីឋានៈសង្គមខ្ពស់ផងដែរ។ ចម្លាក់បុរាណ ជាពិសេសនៅប្រាសាទអង្គរវត្ត បានបង្ហាញពីអ្នករបាំអប្សរាដែលស្លៀកពាក់សូត្រមានក្បាច់រចនាដ៏ស្រស់ស្អាត ដែលជាភស្តុតាងជាក់ស្តែងនៃកេរ្តិ័ដំណែលដ៏សម្បូរបែបនេះ។ សិល្បៈនេះធ្លាប់រងការខូចខាតខ្លាំងក្នុងសម័យសង្គ្រាមនៃរបបខ្មែរក្រហម តែឥឡូវ មានការខិតខំច្រើនដើម្បីស្ដារនិងថែរក្សាសិល្បៈដ៏មានតម្លៃនេះ សម្រាប់មនុស្សជំនាន់ក្រោយ។ ការបង្កើតសូត្រខ្មែរគឺជាដំណើរការដ៏ល្អិតល្អន់ និងចំណាយពេលច្រើន ដែលពាក់ព័ន្ធនឹងដំណាក់កាលស្មុគស្មាញជាច្រើន ដែលភាគច្រើនត្រូវបានអនុវត្តដោយអ្នកតម្បាញស្រីៗដែលមានជំនាញ។ ការតម្បាញសូត្រខ្មែរ ទាមទារភាពអត់ធ្មត់ខ្លាំង និងការស្រទ្បាញ់ ចូលចិត្តទើបទទួលបានជោគជ័យ។ ការចិញ្ចឹមដង្កូវនាង ជាមូលដ្ឋានគ្រឹះដំបូងគេបង្អស់នៃការផលិតសូត្រ ដង្កូវនាងទាំងនេះត្រូវការស៊ីស្លឹកមនតែមួយមុខគត់ដើម្បីលូតលាស់ និងផលិតសូត្រ ព្រោះគុណភាពនៃស្លឹកមននឹងកំណត់ដល់គុណភាពនៃសរសៃសូត្រដែលដង្កូវនាងផលិតបានសម្រាប់យកទៅត្បាញជាសូត្រខ្មែរ។ បន្ទាប់ពីស៊ីស្លឹករយៈពេលប្រហែលបីសប្ដាហ៍ ដង្កូវនាងនឹងបញ្ចេញ សំបុកនាងនួន ដែលក្រោយមកត្រូវបានប្រមូលផល។ ដើម្បីបន្ធូរសរសៃសូត្រ សិប្បករត្រូវយកសំបុកដង្កូវនាងទៅស្ងោរដោយប្រុងប្រយ័ត្ន រួចទើបចាប់ផ្ដើមរឹតទាញយកសរសៃសូត្របន្តបន្ទាប់គ្នាពីសំបុកនីមួយៗ ដោយប្រើឧបករណ៍បុរាណ។ ដើម្បីបានសរសៃសូត្រមួយគីឡូក្រាម គេត្រូវការសំបុកដង្កូវនាងរាប់ពាន់។ លក្ខណៈពិសេសដ៏លេចធ្លោបំផុតមួយនៃសូត្រខ្មែរបែបប្រពៃណី គឺពណ៌ស្រស់ឆើតឆាយរបស់វាដែលបានមកពី ថ្នាំជ្រលក់ធម្មជាតិ។ ថ្នាំទាំងនេះត្រូវបានចម្រាញ់ចេញពីរុក្ខជាតិ ដើមឈើ សំបកឈើ ផ្លែឈើ និងសូម្បីតែសត្វល្អិតមួយចំនួនដែលរកឃើញនៅក្នុងព្រៃនៃប្រទេសកម្ពុជា។ ប្រភពទូទៅនៃថ្នាំរួមមាន ម្រុំសម្រាប់ពណ៌ខៀវ អង្កាមសម្រាប់ពណ៌ក្រហម ពណ៌ស្វាយ សំបកឈើឬផ្លែឈើសម្រាប់ពណ៌លឿងនិងបៃតង។ ការជ្រលក់ពណ៌ត្រូវបានធ្វើឡើងវិញច្រើនដង ដើម្បីអោយពណ៌ដែលយើងចង់បានឆ្អែតល្អ និងមើលទៅស្រស់ស្អាត កត្តាធម្មជាតិដូចជា ពន្លឺព្រះអាទិត្យ អាចធ្វើអោយពណ៌ចុងក្រោយប្រែប្រួលខ្លាំងបាន។ មុនពេលជ្រលក់ពណ៌ ផ្នែកជាក់លាក់នៃសរសៃសូត្រ ដែលរួមមានទាំងសរសៃពួរ ឬសរសៃឆ្លាស់ ប៉ុន្តែជាទូទៅសរសៃឆ្លាស់នៅក្នុងហូលខ្មែរ ត្រូវបាន ចងយ៉ាងតឹង ជាមួយនឹងសរសៃធម្មជាតិដូចជាសរសៃស្នៀតចេក ឬនីឡុង។ ផ្នែកដែលចងទាំងនេះនឹងមិនជ្រាបពណ៌ទេ ដែលបង្កើតបានជាលំនាំស្មុគស្មាញដែលកំណត់ទុកជាមុននៅលើសរសៃ។ ដំណើរការចង និងជ្រលក់ពណ៌ត្រូវបានធ្វើម្តងហើយម្តងទៀតសម្រាប់ពណ៌នីមួយៗនៅក្នុងគំនូរ ដោយតម្រូវឱ្យអ្នកតម្បាញស្រមៃមើលលំនាំចុងក្រោយសូម្បីតែមុនពេលចាប់ផ្តើមតម្បាញក៏ដោយ។ នៅពេលជ្រលក់ពណ៌ហើយ សរសៃត្រូវបានរៀបចំយ៉ាងប្រុងប្រយ័ត្នសម្រាប់កីតម្បាញ។ មុនពេលចាប់ផ្ដើមត្បាញ គេត្រូវរៀបចំសរសៃអំបោះពីរប្រភេទគឺ សរសៃបណ្ដោយ ឬហៅថា សរសៃពួរ ជាសរសៃដែលគេរៀបចំ និងលាតសន្ធឹងយ៉ាងមានរបៀបរៀបរយនៅលើកីតម្បាញ សរសៃទទឹងឬហៅថាសរសៃឆ្លាស់ ជាសរសៃដែលគេរុំវាទៅលើអង្រ្កង ដើម្បីត្រៀមសម្រាប់ត្បាញឆ្លាស់ចូលទៅក្នុងសរសៃបណ្ដោយ។ ការរៀបចំកីតម្បាញសម្រាប់លំនាំហូលដ៏ស្មុគស្មាញមួយអាចចំណាយពេលជាងមួយសប្តាហ៍។ ការតម្បាញជាក់ស្តែងកើតឡើងនៅលើ កីតម្បាញឈើបុរាណ ដែលជារឿយៗដំណើរការដោយដៃ និងជើង។ អ្នកតម្បាញឆ្លងកាត់សរសៃឆ្លាស់យ៉ាងប៉ិនប្រសប់កាត់តាមសរសៃពួរ ដោយតម្រឹមផ្នែកដែលជ្រលក់ពណ៌នីមួយៗយ៉ាងល្អិតល្អន់។ ដំណាក់កាលនេះទាមទារការផ្តោតអារម្មណ៍ ការប៉ិនប្រសប់ និងការចងចាំដ៏អស្ចារ្យសម្រាប់គំនូរស្មុគស្មាញ ដែលជារឿយៗត្រូវបានបន្តពីមាត់មួយទៅមាត់មួយ ជាជាងការសរសេរចំណាំទុក។ ក្រណាត់សូត្រដ៏ល្អិតល្អន់មួយដុំអាចចំណាយពេលជាច្រើនសប្តាហ៍ ។ សូត្រខ្មែរត្រូវបានគេស្គាល់យ៉ាងទូលំទូលាយ ដោយសារតែក្បាច់ និងគំនូរប្លែកៗ ដែលមានបង្កប់នូវអត្ថន័យវប្បធម៌យ៉ាងជ្រាលជ្រៅ ដែលគ្រប់ក្បាច់ទាំងអស់សុទ្ធតែមានអត្ថន័យជានិមិត្តរូបរៀងៗខ្លួន។ ប្រភេទលំនាំលេចធ្លោមួយចំនួនរួមមានហូលជាសូត្រខ្មែរដែលល្បីល្បាញ និងស្មុគស្មាញបំផុត ដែលមានលក្ខណៈពិសេសដោយសារលំនាំរាងព្រាលៗ ឬមានរោមជ្រុង ដែលបង្កើតឡើងដោយបច្ចេកទេសជ្រលក់ពណ៌។ ផាមួងគឺជាប្រភេទសូត្រខ្មែរដែលមានលំនាំប្រអប់ឆែក ឬលំនាំតូចៗដទៃទៀត ផាមួងអាចត្បាញដោយប្រើសរសៃពណ៌តែមួយ ឬច្រើនពណ៌រួមបញ្ចូលគ្នា។ វាជាប្រភេទក្រណាត់ដែលពាក់បានច្រើនមុខ ហើយត្រូវបានគេប្រើប្រាស់ជាទូទៅសម្រាប់ធ្វើ សម្លៀកបំពាក់ប្រចាំថ្ងៃ ដូចជាសំពត់ ឬអាវផាមួង។ ក្រៅពីផាមួងទូទៅ វាក៏មានប្រភេទមួយទៀតហៅថា ផាមួងរនាស់ ដែលមានលំនាំក្បាច់ដែលមើលទៅដូចជា រនាស់ សម្រាប់ភ្ជួរស្រែដែរ។ សូត្រខ្មែរប៉ាក់ បន្ថែមពីលើការតម្បាញ លំនាំមួយចំនួនត្រូវបានបន្ថែមទៅលើក្រណាត់សូត្រតាមរយៈ ការប៉ាក់ដោយដៃ។ ការប៉ាក់ទាំងនេះអាចមានរូបភាពផ្កា សត្វ ឬរូបទេពអប្សរា ដែលបន្ថែមភាពលេចធ្លោ និងតម្លៃសិល្បៈដល់ក្រណាត់ ការប៉ាក់សូត្រជារឿយៗត្រូវបានប្រើប្រាស់លើ ក្បិន ហូលផាមួង ឬសំលៀកបំពាក់ សម្រាប់ពិធីមង្គលការ និងពិធីបុណ្យសំខាន់ៗ។ ក្រណាត់ប្រទាក់ ខ្មែរត្រូវបានតម្បាញដោយប្រើបច្ចេកទេសស្មុគស្មាញដើម្បីបង្កើតលំនាំប៉ោងៗ ដែលជារឿយៗប្រើ សរសៃមាស ឬប្រាក់ ដើម្បីបន្ថែមភាពភ្លឺថ្លា និងប្រណីតភាព។ ក្រណាត់ប្រភេទនេះជាទូទៅត្រូវបានប្រើសម្រាប់សំលៀកបំពាក់ក្នុងពិធីបុណ្យធំៗ ឬសម្រាប់តុបតែងលម្អ។ ក្រម៉ាទោះបីជាទូទៅត្រូវបានត្បាញពីកប្បាសក៏ដោយ ក៏មាន ក្រម៉ាសូត្រ មួយចំនួនដែលផលិតឡើងសម្រាប់គុណភាពខ្ពស់ និងការប្រើប្រាស់ក្នុងឱកាសពិសេស។ ក្រម៉ាជាលំនាំឆែកនៃអត្តសញ្ញាណជាតិកម្ពុជា ត្រូវបានប្រើប្រាស់យ៉ាងទូលំទូលាយក្នុងជីវភាពប្រចាំថ្ងៃ។ សូត្រ និងវាយនភ័ណ្ឌខ្មែរ មិនត្រឹមតែជាផលិតផលសិប្បកម្មដ៏ស្រស់ស្អាតប៉ុណ្ណោះទេ ប៉ុន្តែក៏ជា រតនវត្ថុវប្បធម៌ ដែលឆ្លុះបញ្ចាំងពីភាពច្នៃប្រឌិត ភាពអត់ធ្មត់ និងមោទកភាពរបស់ប្រជាជនកម្ពុជា។ ការអភិរក្ស និងលើកកម្ពស់សិល្បៈនេះ គឺមានសារៈសំខាន់ណាស់ក្នុងការរក្សាកេរដំណែលដ៏មានតម្លៃសម្រាប់មនុស្សជំនាន់ក្រោយ។ ការតម្បាញហូល គឺជាប្រភេទសូត្រខ្មែរដ៏ល្អវិចិត្រ និងមានតម្លៃបំផុតមួយ ដែលត្រូវបានគេស្គាល់ទូទាំងពិភពលោក។ ហូលត្រូវបានគេប្រើប្រាស់ជាចម្បងសម្រាប់សំលៀកបំពាក់ប្រពៃណីដ៏ប្រណីត ជាពិសេសសម្រាប់ឱកាសសំខាន់ៗ។ ហូលត្រូវបានគេប្រើសម្រាប់ធ្វើ សំពត់ហូល ឬ ហូលផាមួង សម្រាប់កូនក្រមុំ កូនកំលោះ និងអ្នកចូលរួមក្នុងពិធីមង្គលការ ភាពស្រស់ស្អាត និងតម្លៃរបស់ហូល ធ្វើឱ្យពិធីមង្គលការកាន់តែមានភាពឱឡារិក។ អ្នករបាំព្រះរាជទ្រព្យ ដូចជាអ្នករបាំអប្សរា ឬរបាំផ្សេងៗ តែងតែស្លៀកពាក់ក្រណាត់ហូលដែលមានលំនាំល្អវិចិត្រ ដែលជួយលើកសម្រស់នៃការសម្តែង។ ក្រណាត់ហូល ត្រូវបានប្រើសម្រាប់ធ្វើសម្លៀកបំពាក់ចូលរួមពិធីបុណ្យជាតិ ពិធីសាសនាធំៗ ឬពិធីបុណ្យរាជ្យផ្សេងៗ ដែលតម្រូវឱ្យស្លៀកពាក់ប្រកបដោយសេចក្តីថ្លៃថ្នូរ និងប្រណីតភាព។ ជួនកាលឥស្សរជន ឬមន្ត្រីជាន់ខ្ពស់ក៏អាចស្លៀកពាក់ហូលក្នុងព្រះរាជពិធី ឬព្រឹត្តិការណ៍សំខាន់ៗផងដែរ ដើម្បីបង្ហាញពីអត្តសញ្ញាណជាតិ។ ដោយសារតែហូលមានភាពស្រស់ស្អាត និងប្រណីត ក្រៅពីយកមកធ្វើជាសម្លៀកបំពាក់ គេក៏យកវាទៅតុបតែងលម្អផ្សេងៗទៀតផងដែរ។ សូត្រហូលដែលមានលំនាំពិសេសៗ អាចត្រូវបានគេយកទៅបិតភ្ជួរនឹងផ្ទាំងសិល្បៈ ឬបិទលើជញ្ជាំងជាការតុបតែងលម្អដ៏ប្រណីតក្នុងគេហដ្ឋាន ឬស្ថាប័ន។ ក្រៅពីសម្លៀកបំពាក់ បំណែកហូលតូចៗ ក៏អាចយកមកច្នៃធ្វើជា ស្រោមខ្នើយ កម្រាលពូក ឬកម្រាលតុ បានដែរ វិធីនេះជួយបង្កើន សោភ័ណភាព និងបង្ហាញពី អត្តសញ្ញាណខ្មែរ នៅក្នុងផ្ទះរបស់យើង។ ក្នុងពិធីបុណ្យ ឬពិធីសាសនាខ្លះ ហូលត្រូវបានគេប្រើប្រាស់ជាគ្រឿងបូជា ដើម្បីបង្ហាញពីសេចក្តីគោរព និងភក្តីភាព។ ពេលខ្លះគេឃើញមានការប្រើប្រាស់ហូលសម្រាប់រុំគម្ពីរធម៌ ឬបិទភ្ជាប់លើពុទ្ធបដិមា ដើម្បីជាសិរីមង្គល។ សរុបមក សូត្រហូលខ្មែរ មិនត្រឹមតែជាក្រណាត់ដ៏ស្រស់ស្អាតប៉ុណ្ណោះទេ ប៉ុន្តែក៏មានតម្លៃវប្បធម៌ សិល្បៈ និងសេដ្ឋកិច្ចយ៉ាងជ្រាលជ្រៅផងដែរ។